ការបណ្ដែតប្រទីប គឺជាទំនៀមទម្លាប់មួយតាំងពីយូរលង់ណាស់មកហើយ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសតែងធ្វើពិធីនេះ នៅយប់ថ្ងៃចេញវស្សា គឺនៅថ្ងៃពេញបូណ៌មីខែអស្សុជរាល់ឆ្នាំ។ ប៉ុន្តែ នៅរាជធានីភ្នំពេញ ព្រះរាជាតែងប្រារព្ធធ្វើពិធីនេះ រួមជាមួយនឹងពិធីអុំទូក សំពះព្រះខែ និងអកអំបុក ដែលរាប់បញ្ចូលក្នុងពិធីទសមាសមួយសម្រាប់រដ្ឋ ។ ពីធីបុណ្យនេះគឺធ្វើនៅថ្ងៃ ១៤-១៥ កើត និង ១ រោច ខែកត្តិក រាល់ឆ្នាំ ដូចដែលយើងបានដឹងមកស្រាប់។ ពិធីបុណ្យប្រពៃណីទាំងឡាយ ដែលគេប្រារព្ធធ្វើនៅក្នុងស្រុកនីមួយៗ សុទ្ធសឹងមានហេតុផល ទាក់ទងនឹងរឿងដំណាល ។ ឥឡូវនេះយើងក្រឡេកមកមើលរឿងដំណាលនៃពិធីបុណ្យបណ្ដែតប្រទីបវិញម្តង។ កាលពីព្រេងនាយ ជាយូរលុងណាស់មកហើយ មានសត្វក្អែកសញីឈ្មោល បានកាច់សំបុកពងចំនួន ៥ នៅលើដើមឈើមួយដើម ដែលដុះនៅឆ្នេរសមុទ្រ។ ថ្ងៃមួយ អំឡុងពេលមានភ្លៀងព្យុះបោកបក់ខ្លាំង បានគួចយកសំបុកនោះ ព្រមទាំងពង ឲ្យធ្លាក់ចុះទៅក្នុងទឹកដែលកំពុងហូរ។ លុះពេលល្ងាច ក្អែកញីឈ្មោលហើរត្រឡប់មកពីររកចំណីវិញ ស្រាប់តែបាត់សំបុកព្រមទាំងពង ហើយឃើញស្នាមបាក់រប៉ាត់រប៉ាយ អាចឲ្យយល់បានថា ពិតជាការអន្តរាយបណ្តាលមកពីខ្យល់ព្យុះ ។ ប៉ុន្តែ ក្អែកទាំងពីរនោះ នៅមិនអស់ចិត្ត ចេះតែគិតច្រើនកើតទុក្ខព្រួយ ព្រោះស្តាយស្រណោះពង ទាល់តែស្លាប់ទាំងគូទៅ ហើយទៅកើតជាព្រះឥន្ទ្រាធិរាជ នៅនាត្រៃត្រិង្សសួគ៌ ទេវលោក ។ និយាយអំពីពងក្អែកទាំង ៥ ដែលធ្លាក់ទៅក្នុងទឹក ហើយត្រូវទឹកហូរនាំយកទៅនោះ ក៏ទៅធ្លាក់នៅក្នុង កណ្តាប់ដៃនៃសត្វមាន់ ស្តេចនាគ អណ្ដើក គោ និង ខ្លា ដែលបានរើសយកម្នាក់មួយៗ យកទៅបីបាច់ថែ រក្សារៀងៗខ្លួន។ ពងនោះ លុះដល់កំណើតពេលញាស់ហើយ ស្រាប់តែកើតកូនចេញមក សុទ្ធតែជាមនុស្សប្រុសទាំង ៥ នាក់។ លុះទារកទាំង ៥ នោះ មានវ័យធំឡើង ក៏មានចិត្តគិតឃើញរៀងខ្លួនថា៖ "ខ្លួនអញជាមនុស្សសោះ ចុះហេតុអ្វីបានជាមាតាបិតាសុទ្ធតែជាសត្វតិរច្ឆានដូច្នេះ!"។ គិតសព្វគ្រប់ហើយ ទើបរកមធ្យោបាយរៀងៗខ្លួន លាសត្វដែលបានចិញ្ចឹមខ្លួន ដើម្បីដើរស្វែងរករៀនសិល្បវិជ្ជា សន្សំកុសលអោយកើតជាព្រះពុទ្ធ រៀងៗខ្លួន ។ សត្វជាអ្នកចិញ្ចឹមបីបាច់ទាំង ៥ មានបណ្តាំតែមួយដូចគ្នាថា "បើកូនចេញទៅធ្វើការត្រាស់ដឹងជាព្រះពុទ្ធ បានសម្រេចនៅថ្ងៃណា វេលាណា យើងសូមផ្ញើឈ្មោះរបស់យើង ឲ្យនៅជាប់នឹងឈ្មោះអ្នកផង!”។ ព្រោះហេតុនោះឯង បានជាក្នុងយុគសម័យយើងនេះ មានព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់មានព្រះនាមថា "កកុសន្ធោ (មាន់), កោនាគមនោ (នាគ), កស្សបោ (អណ្ដើក), គោតមោ (គោ), សិរីអារ្យមេត្តេយ្យោ (ខ្លា) ដែលបាន ត្រាស់តាមលំដាប់បងប្អូន និងបារមី។ ហើយក៏យកនាមសត្វទាំង ៥ ដែលជាអ្នកចិញ្ចឹម មកប្រកបភ្ជាប់នឹងព្រះនាមព្រះអង្គ តាមបណ្ដាំក្នុងរឿងដំណាលដូចពោលហើយនេះ។ បុរសទាំង ៥ កាលចាកចេញពីសត្វចិញ្ចឹមរៀងខ្លួនមក ក៏បានមកជួបគ្នាទាំង ៥ នាក់នៅកន្លែងមួយ។ លុះសាកសួរគ្នាទៅ ឃើញថាមានគំនិតព្រមទាំងហេតុភេទដូចគ្នា ក៏សុំគ្នាធ្វើជាបងប្អូនរួមរស់ជាមួយគ្នា រហូតទៅ។ ថ្ងៃមួយ នៅវេលាដែលមាណពទាំង ៥ កំពុងតែជជែកគ្នារកម្ដាយឪពុកដើមនោះ ព្រះឥន្ទព្រមទាំងអគ្គ មហេសីដែលជាម្ដាយដើម ក៏ក្លែងខ្លួនជាក្អែកសញីឈ្មោល ហើរមកទំលើមែកឈើជិតនោះ ហើយនិយាយប្រាប់មាណពទាំង ៥ ឲ្យបានជឿប្រាកដថា "ខ្លួននេះឯងហើយ ជាមាតាបិតាដើម” ។ មាណពទាំង ៥ ក៏ លុតជង្គង់សំពះចំពោះបុព្វបុរសទាំងពីរ ថ្លែងសេចក្តីស្តាយចំពោះការមិនបានទៅនៅបម្រើឪពុកម្តាយ ព្រោះក្អែកសទាំងគូ មិនអនុញ្ញាតឲ្យទៅនៅជាមួយទេ ។ គ្រាន់តែផ្តាំថា “បើកូនរាល់គ្នា រលឹកអាល័យ យើងណាស់ ហើយចង់បូជាអ្វីដល់យើងទាំងពីរនាក់ ចូរកូនគូសខ្វែងជើងក្អែកនៅគ្រប់វត្ថុដែលជាសំណែននោះ ហើយឧទ្ទិសឲ្យយើងទៅ។ អំពើនេះមុខជានឹងបានផ្សាយផលដល់យើងមិនខានឡើយ” ថាតែប៉ុណ្ណេះ ក៏វិនាសបាត់ទៅ ។ មាណពទាំង ៥ បានចាំបណ្ដាំហើយ ក៏នាំគ្នាទៅរៀនសិល្បវិជ្ជា បួសជាតាបស និងចម្រើនធម៌ក្នុងព្រៃ។ ក្រោយមក ពួកគេក៏នាំគ្នាធ្វើបុណ្យរំលឹកគុណតាមបណ្ដាំនោះជានិច្ច ព្រមទាំងគូសខ្វែងជើងក្អែកលើវត្ថុជាសំណែន សែនរួចបណ្ដែតតាមខ្សែទឹកហូរ ដើម្បីបូជាដល់ក្អែកសញីឈ្មោល រហូតជាប់ជាទំនៀមមកដល់សព្វថ្ងៃ។ ប៉ុន្តែ អ្នកស្រុកខ្លះក៏យល់ថា ការធ្វើពិធីបណ្ដែតប្រទីបនេះ គឺដើម្បីឧទ្ទិសបូជាដល់ស្នាមព្រះពុទ្ធបាទ និងព្រះចង្កូមកែវ ដែលប្រតិស្ថាននៅក្នុងពិភពនាគ។ សរុបមក ឃើញថា ទោះបីអាចារ្យដែលពោលថា "ការធ្វើពិធីនេះ ដើម្បីឧទ្ទិសបូជា ដល់ស្នាមព្រះពុទ្ធបាទក្តី ដល់ព្រះចង្កូមកែវក្តី ដល់ក្អែកសញីឈ្មោលក្តី បូជាដល់ព្រះចូឡាមណីចេតិយក្តី” ក៏សុទ្ធសឹងតែមាន ហេតុផលល្អចំពោះពុទ្ធសាសនាដូចគ្នា ។ រឿងនេះបានបង្ហាញអោយយើងឃើញអំពីប្រវត្តិដែលប្រជាជនខ្មែរយើងនិយមធ្វើពិធីនេះឡើង។ ដែលភាគច្រើនគេនិយមជឿថា ជាការជូនដំណើរបុព្វការីជនវិញទៅកាន់ទីឋានរបស់ពួកគាត់វិញ។ ហើយក៏គេនិយមធ្វើវាជារៀងរាល់ឆ្នាំរហូតមកដល់សព្វថ្ងៃផងដែរ។